ការរៃអង្គាសប្រាក់ដើម្បីជួសជុលវត្តអារាម គឺជាកិច្ចការដ៏សំខាន់មួយដែលទាមទារនូវកិច្ចសហការ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពុទ្ធបរិស័ទ។ វត្តអារាមមិនត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ប៉ុណ្ណោះទេ តែវាក៏ជាមជ្ឈមណ្ឌលវប្បធម៌ អប់រំ និងជាទីពឹងផ្លូវចិត្តសម្រាប់សហគមន៍ផងដែរ។ ហេតុដូច្នេះហើយ ការថែរក្សា និងជួសជុលវត្តឱ្យបានគង់វង្ស គឺជាកាតព្វកិច្ចរួមរបស់ពុទ្ធបរិស័ទទាំងអស់គ្នា។ ការជួសជុលវត្តអារាម គឺពិតជាមិនអាចទៅរួចទេបើគ្មានការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់។ នេះមិនមែនសំដៅតែលើការបរិច្ចាគថវិកាប៉ុណ្ណោះទេ តែរួមបញ្ចូលទាំង កម្លាំងកាយ កម្លាំងចិត្ត និងគំនិត ផងដែរ។ ពុទ្ធបរិស័ទម្នាក់ៗអាចចូលរួមបានតាមរយៈវិធីជាច្រើន។ ដែលការបរិច្ចាគថវិកា ជាទម្រង់នៃការចូលរួមសំខាន់បំផុត។ ពុទ្ធបរិស័ទអាចបរិច្ចាគតាមលទ្ធភាពរបស់ខ្លួន មិនថាតិចឬច្រើននោះទេ ព្រោះរាល់ការបរិច្ចាគសុទ្ធតែមានតម្លៃ។ ការបរិច្ចាគអាចធ្វើឡើងតាមរយៈប្រអប់បច្ច័យ តាមគណនីធនាគារដែលបានកំណត់ ឬតាមរយៈកម្មវិធីរៃអង្គាសផ្ទាល់។ ក្រៅពីថវិកា ការបរិច្ចាគសម្ភារៈសំណង់ ដូចជា ស៊ីម៉ងត៍ ដែក ក្បឿង ឈើ ឬសម្ភារៈផ្សេងៗទៀតដែលចាំបាច់សម្រាប់ការជួសជុល ក៏ជាការរួមចំណែកដ៏មានតម្លៃដែរ។ ពុទ្ធបរិស័ទដែលមានពេលវេលា និងកម្លាំងកាយ អាចជួយការងារជួសជុលផ្ទាល់ ដូចជា ការរែកថ្ម លាយស៊ីម៉ងត៍ លាបថ្នាំ ឬជួយរៀបចំទីកន្លែងជាដើម។ ការងារស្ម័គ្រចិត្តបែបនេះ ជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្មបានច្រើន។ ពុទ្ធបរិស័ទអាចជួយផ្សព្វផ្សាយពីគម្រោងជួសជុលវត្តទៅកាន់ញាតិមិត្ត មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដើម្បីពង្រីកវិសាលភាពនៃការរៃអង្គាសប្រាក់។ ដែលនេះអាចធ្វើតាមរយៈការនិយាយផ្ទាល់មាត់ ឬតាមបណ្ដាញសង្គមជាដើម។ ពុទ្ធបរិស័ទដែលមានសមត្ថភាព និងបទពិសោធន៍ អាចចូលរួមជាសមាជិកគណៈកម្មការរៃអង្គាស ដើម្បីជួយរៀបចំផែនការ គ្រប់គ្រងថវិកា និងសម្របសម្រួលកិច្ចការផ្សេងៗ។ ការចូលរួមដោយកម្លាំងចិត្ត និងការបួងសួងសុំឱ្យគម្រោងជួសជុលប្រព្រឹត្តទៅដោយរលូន ក៏ជាផ្នែកមួយនៃការចូលរួមដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទផងដែរ។ ដើម្បីឱ្យដំណើរការរៃអង្គាសប្រាក់ និងការជួសជុលវត្តប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងតម្លាភាព ចាំបាច់ត្រូវមានអ្នកដឹកនាំមួយរូប ឬគណៈកម្មការមួយក្រុម ដើម្បីសម្របសម្រួលកិច្ចការទាំងអស់។ អ្នកដឹកនាំត្រូវរៀបចំផែនការជួសជុលឱ្យបានច្បាស់លាស់ ដោយកំណត់ពីទំហំការងារ ថវិកាចាំបាច់ ពេលវេលា និងធនធានផ្សេងៗ។ ផែនការនេះត្រូវបង្ហាញជូនពុទ្ធបរិស័ទដើម្បីទទួលបានការគាំទ្រ។ អ្នកដឹកនាំត្រូវរៀបចំយុទ្ធនាការរៃអង្គាសប្រាក់ប្រកបដោយប្រសិទ្ធភាព ដូចជា ការរៀបចំកម្មវិធីបុណ្យ ការដាក់ប្រអប់បច្ច័យ ការបង្កើតគណនីធនាគារ ការប្រើប្រាស់បណ្ដាញសង្គម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ អ្នកដឹកនាំត្រូវធ្វើការទាក់ទង និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការវត្ត និងក្រុមជាងសំណង់ ដើម្បីធានាថាការងារជួសជុលប្រព្រឹត្តទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងស្របតាមច្បាប់។ ការគ្រប់គ្រងថវិកាប្រកបដោយតម្លាភាពនេះជាចំណុចសំខាន់បំផុតដើម្បីទទួលបានទំនុកចិត្តពីពុទ្ធបរិស័ទ។ អ្នកដឹកនាំត្រូវមានប្រព័ន្ធគ្រប់គ្រងចំណូលចំណាយច្បាស់លាស់ ធ្វើកំណត់ត្រាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុឲ្យបានទៀងទាត់ទៅកាន់អ្នកចូលរួមទាំងអស់។ អ្នកដឹកនាំត្រូវទំនាក់ទំនងជាមួយពុទ្ធបរិស័ទ និងសាធារណជនជាប្រចាំ ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃការងារជួសជុល និងជំរុញទឹកចិត្តឱ្យមានការចូលរួមជាបន្ត។ ក្នុងអំឡុងពេលនៃការជួសជុល អាចមានបញ្ហាប្រឈមជាច្រើនកើតឡើង ដូច្នេះអ្នកដឹកនាំត្រូវមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាទាំងនោះប្រកបដោយភាពវៃឆ្លាត។ សរុបសេចក្តីមក ការរៃអង្គាសប្រាក់ដើម្បីជួសជុលវត្តអារាម គឺទាមទារនូវ កិច្ចសហការយ៉ាងសកម្មពីពុទ្ធបរិស័ទទាំងអស់ និង ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោង និងការអភិវឌ្ឍន៍វិស័យពុទ្ធសាសនាឱ្យបានគង់វង្សតរៀងទៅ។